ការរីកចម្រើននៃទេសចរណ៍ដែលផ្តោតលើសត្វព្រៃ ជាពិសេសដំរី កំពុងក្លាយជាគំរូដ៏សំខាន់មួយក្នុងការអភិរក្ស និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា។ ដែនជម្រកសត្វព្រៃ គឺជាតំបន់ដែលត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត។ គោលបំណងចម្បងគឺដើម្បី អភិរក្សប្រភេទសត្វព្រៃ និង ទីជម្រកធម្មជាតិ របស់ពួកវា។ ចំពោះដំរីវិញ ដែនជម្រកទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទីកន្លែងសុវត្ថិភាពសម្រាប់ដំរីដែលត្រូវបានជួយសង្គ្រោះពីការជាប់ក្នុងស្ថានភាពគ្រោះថ្នាក់។ ឧទាហរណ៍ ពួកវាអាចជាដំរីដែលធ្លាប់ត្រូវបានគេប្រើប្រាស់ក្នុងការកាប់ឈើខុសច្បាប់ ការជិះសម្រាប់ទេសចរណ៍ដែលបង្កផលប៉ះពាល់ដល់សុខភាព ឬរងការរំលោភបំពានផ្សេងៗ។ នៅក្នុងដែនជម្រកទាំងនេះ ដំរីត្រូវបានអនុញ្ញាតឲ្យ រស់នៅដោយសេរីក្នុងបរិស្ថានធម្មជាតិ ទាំងមានការថែទាំត្រឹមត្រូវពីអ្នកជំនាញ។ ពួកវាអាចស៊ីចំណី បង្កាត់ពូជ និងមានអន្តរកម្មជាមួយដំរីផ្សេងទៀតតាមរបៀបធម្មជាតិរបស់វា។ ដែនជម្រកសត្វព្រៃមានសារៈសំខាន់ក្នុងការ ស្តារនីតិសម្បទាដំរីទាំងផ្នែករាងកាយ និងផ្លូវចិត្ត ព្រមទាំងជួយពួកវាឲ្យអាចរស់នៅតាមរបៀបធម្មជាតិ ដោយទទួលបានអនាម័យ និងអាហារគ្រប់គ្រាន់។ បទពិសោធន៍ជាមួយដំរីប្រកបដោយក្រមសីលធម៌ គឺជាទម្រង់ទេសចរណ៍ដែលខុសពីសកម្មភាពប្រពៃណីដែលធ្លាប់មាន។ វាផ្តល់អាទិភាពខ្ពស់ដល់ សុខុមាលភាពរបស់ដំរី ជាចម្បង ដោយមិនបង្ខំឲ្យពួកវាធ្វើសកម្មភាពដែលមិនមែនជាធម្មជាតិ ឬអាចបង្កគ្រោះថ្នាក់។ ជំនួសមកវិញ បទពិសោធន៍ក្រមសីលធម៌ផ្តោតលើការអនុញ្ញាតឲ្យភ្ញៀវទេសចរ ទស្សនាដំរីក្នុងបរិស្ថានធម្មជាតិរបស់វា ជាមួយនឹងការណែនាំពីអ្នកជំនាញ។ សកម្មភាពដែលត្រូវបានអនុញ្ញាតអាចរួមមាន ការដើរក្បែរដំរី ការងូតទឹកឲ្យដំរី ការស្វែងយល់ពីជីវិតដំរី និងឱ្យចំណីវា។ ការដើរក្បែរដំរី គឺជាផ្នែកមួយដ៏សំខាន់នៃទេសចរណ៍ក្រមសីលធម៌ជាមួយសត្វដ៏ធំនេះ។ ក្នុងសកម្មភាពនេះ ភ្ញៀវអាចដើរតាមដំរីក្នុងចម្ងាយសុវត្ថិភាព ដោយមិនរំខានដល់ពួកវាឡើយ។ គោលបំណងគឺអនុញ្ញាតឲ្យអ្នកទេសចរ សង្កេតមើលឥរិយាបថធម្មជាតិ របស់ដំរីដោយផ្ទាល់ ដូចជាការ ស៊ីចំណីក្នុងព្រៃ ការងូតទឹកនៅតាមអូរ ឬការលេងជាមួយគ្នាក្នុងហ្វូង។ នេះជាវិធីសាស្ត្រមួយដើម្បី យល់ដឹងពីជីវិតពិតរបស់ដំរី ដោយមិនបង្ខំ ឬរំខានដល់សេរីភាព និងទម្លាប់ធម្មជាតិរបស់ពួកវា។ ការងូតទឹកឲ្យដំរី គឺជាសកម្មភាពមួយដែល ដែនជម្រកខ្លះអាចអនុញ្ញាតឲ្យភ្ញៀវចូលរួម។ វាជាឱកាសមួយសម្រាប់ភ្ញៀវទេសចរ ដើម្បីមានអន្តរកម្មកាន់តែជិតស្និទ្ធជាមួយដំរី។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះត្រូវតែស្ថិតក្រោម ការណែនាំយ៉ាងច្បាស់ពីអ្នកថែទាំដែលមានជំនាញ។ គោលបំណងគឺដើម្បី ធានាបាននូវសុវត្ថិភាព សម្រាប់ទាំង ភ្ញៀវ និងដំរី។ ការត្រួតពិនិត្យយ៉ាងដិតដល់នេះជួយការពារហានិភ័យដែលអាចកើតមាន និងធានាថាបទពិសោធន៍នេះប្រព្រឹត្តទៅដោយក្រមសីលធម៌ និងមិនប៉ះពាល់ដល់សុខុមាលភាពរបស់ដំរីឡើយ។ ការស្វែងយល់ពីជីវិតដំរី គឺជាផ្នែកសំខាន់មួយនៃបទពិសោធន៍ក្រមសីលធម៌។ ភ្ញៀវទេសចរនឹងទទួលបាន ចំណេះដឹងស៊ីជម្រៅ ដោយផ្ទាល់ពីអ្នកជំនាញ ឬមគ្គុទ្ទេសក៍។ ពួកគេនឹងរៀនអំពី ប្រវត្តិផ្ទាល់ខ្លួនរបស់ដំរីនីមួយៗ និងសារៈសំខាន់ចាំបាច់នៃការអភិរក្ស។ ភ្ញៀវនឹងបានដឹងអំពី របៀបដែលពួកវាត្រូវបានជួយសង្គ្រោះ ពីស្ថានភាពលំបាក។ នេះអាចជាការរំដោះពីការ រំលោភបំពាន ការកេងប្រវ័ញ្ច ឬការងារធ្ងន់ ដូចជាការអូសឈើ ឬការប្រើដំរីជាយានជំនិះសម្រាប់ភ្ញៀវទេសចរ។ ការស្វែងយល់ពីប្រវត្តិទាំងនេះជួយបង្កើនការអាណិតអាសូរ និងការយល់ដឹងពីទុក្ខលំបាករបស់ដំរី។ ភ្ញៀវនឹងទទួលបានការបកស្រាយអំពី ឥរិយាបថធម្មជាតិ របស់ដំរីនៅក្នុងជម្រករបស់ពួកវា។ នេះរួមបញ្ចូលទាំង របបអាហារប្រចាំថ្ងៃ អន្តរកម្មសង្គមក្នុងហ្វូង ដូចជាការចិញ្ចឹមកូន ការលេងជាមួយគ្នា និងរបៀបដែលពួកវាប្រាស្រ័យទាក់ទងគ្នា។ ការយល់ដឹងពីទម្លាប់ទាំងនេះជួយឲ្យភ្ញៀវមើលឃើញដំរីក្នុងទស្សនៈខុសពីការមើលឃើញពួកវាគ្រាន់តែជាសត្វសម្រាប់កម្សាន្ត។ ចុងក្រោយ ភ្ញៀវនឹងស្វែងយល់ពី មូលហេតុដែលប្រភេទសត្វដ៏អស្ចារ្យនេះត្រូវការការការពារជាចាំបាច់។ នេះរាប់បញ្ចូលទាំងការគំរាមកំហែងដល់ដំរីដូចជា ការបាត់បង់ទីជម្រក ការជួញដូរសត្វព្រៃខុសច្បាប់ និងជម្លោះរវាងមនុស្សនិងដំរី។ លើសពីនេះ ពួកគេនឹងយល់ដឹងពី តួនាទីរបស់មនុស្សក្នុងការពារអនាគតរបស់ដំរី តាមរយៈការគាំទ្រការអភិរក្ស និងការផ្លាស់ប្តូរទម្លាប់ទេសចរណ៍ដែលមិនប៉ះពាល់ដល់សុខុមាលភាពដំរី។ ការផ្តល់ចំណេះដឹងបែបនេះជួយបង្កើនការយល់ដឹង និងជំរុញទឹកចិត្តភ្ញៀវទេសចរឲ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដំរី។ ការមិនប្រើដំរីជាយានជំនិះ គឺជា គោលការណ៍សំខាន់បំផុត នៃបទពិសោធន៍ទេសចរណ៍ជាមួយដំរីប្រកបដោយក្រមសីលធម៌។ មូលហេតុគឺដោយសារតែការអនុវត្តការជិះដំរីតម្រូវឲ្យដំរីឆ្លងកាត់ ការហ្វឹកហ្វឺនយ៉ាងតឹងរ៉ឹង និងប្រើប្រាស់ ឧបករណ៍ដែលបង្កគ្រោះថ្នាក់ដល់ឆ្អឹងខ្នងរបស់វា។ ដំណើរការទាំងនេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់ដំរី។ ដូច្នេះហើយ ដែនជម្រកក្រមសីលធម៌នឹងមិនអនុញ្ញាតឲ្យមានការជិះដំរីឡើយ។ គោលបំណងគឺដើម្បីធានាសុខុមាលភាពដំរី និងលើកកម្ពស់ទេសចរណ៍ដែលគោរពដល់ជីវិតសត្វព្រៃ។ គោលដៅចុងក្រោយគឺដើម្បីបង្កើត ការយល់ដឹង និង ការគោរព ចំពោះសត្វដ៏ធំនេះ ដោយមិនបង្ខំឲ្យពួកវាធ្វើសកម្មភាពដែលផ្ទុយពីធម្មជាតិរបស់វា ឬអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកវា។ ការអភិវឌ្ឍដែនជម្រកសត្វព្រៃ និងបទពិសោធន៍ជាមួយដំរីប្រកបដោយក្រមសីលធម៌ផ្តល់អត្ថប្រយោជន៍ដ៏ធំធេងដល់ភាគីពាក់ព័ន្ធជាច្រើន ដោយបង្កើតបានជាគំរូ ឈ្នះ ឈ្នះ សម្រាប់ទាំងធម្មជាតិ និងមនុស្ស។ ដែនជម្រកសត្វព្រៃ និងបទពិសោធន៍ជាមួយដំរីប្រកបដោយក្រមសីលធម៌ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សដំរី រួមមាន ការពារដំរីដែលងាយរងគ្រោះ កាត់បន្ថយការជួញដូរសត្វព្រៃ ការអប់រំសាធារណៈ ការស្រាវជ្រាវ និងការអភិវឌ្ឍ។ ដែនជម្រកទាំងនេះផ្តល់នូវ ទីជម្រកសុវត្ថិភាព ព្រមទាំង អាហារគ្រប់គ្រាន់ និង ការថែទាំសុខភាព ដ៏ចាំបាច់សម្រាប់ដំរីដែលរងរបួស ជរា រងការរំលោភបំពានពីការធ្វើអាជីវកម្ម ឬកំព្រាម៉ែឪ។ នេះជួយស្តារសុខភាព និងសេចក្ដីថ្លៃថ្នូររបស់ពួកវាឡើងវិញ។ នៅពេលដែលតម្រូវការសម្រាប់ទេសចរណ៍ ជិះដំរី ឬការសម្តែងសៀករបស់ដំរីមានការថយចុះ វាជួយកាត់បន្ថយការជួញដូរដំរីពីធម្មជាតិដោយខុសច្បាប់។ ជាញឹកញាប់ នេះគឺដោយសារតែឧស្សាហកម្មទាំងនោះពឹងផ្អែកលើការចាប់ដំរីព្រៃមកធ្វើអាជីវកម្ម។ ដែនជម្រកមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹង ដល់ភ្ញៀវទេសចរណ៍ និងសាធារណជនទូទៅអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ។ ពួកគេក៏រៀនអំពី ផលប៉ះពាល់អវិជ្ជមាននៃការធ្វើអាជីវកម្មដំរី និង តួនាទីរបស់មនុស្សក្នុងការការពារពួកវា សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ ដែនជម្រកទាំងនេះផ្តល់ ឱកាសដ៏ល្អសម្រាប់ការស្រាវជ្រាវ និងការសិក្សាអំពី ឥរិយាបថធម្មជាតិ សុខភាព និងរបៀបរស់នៅរបស់ដំរី។ ទិន្នន័យដែលប្រមូលបានពីការសិក្សាទាំងនេះ គឺជា ទិន្នន័យសំខាន់សម្រាប់ការអនុវត្តការអភិរក្សនាពេលអនាគត ប្រកបដោយប្រសិទ្ធភាព។ ដែនជម្រកដំរីដែលដំណើរការប្រកបដោយក្រមសីលធម៌ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារថ្មីៗជាច្រើន សម្រាប់ប្រជាជនក្នុងស្រុក។ តួនាទីសំខាន់ៗរួមមាន អ្នកថែទាំដំរី មគ្គុទ្ទេសក៍ទេសចរណ៍ បុគ្គលិកសេវាកម្ម និងអ្នកលក់ដូរវត្ថុអនុស្សាវរីយ៍។ អ្នកថែទាំដំរី គឺជាបុគ្គលសំខាន់ដែលទទួលបន្ទុក ថែរក្សា និងមើលថែដំរីប្រចាំថ្ងៃ។ ពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយដំរី និងធានាបាននូវសុខុមាលភាព ការផ្តល់ចំណី និងអនាម័យរបស់ពួកវា។ មគ្គុទ្ទេសក៍ទេសចរ គឺជាអ្នកដែល នាំភ្ញៀវទស្សនា ដែនជម្រក និង ពន្យល់អំពីដំរី ក៏ដូចជា បរិស្ថានធម្មជាតិ ជុំវិញ។ ពួកគេជួយផ្សាភ្ជាប់ភ្ញៀវទេសចរទៅនឹងរឿងរ៉ាវរបស់ដំរី និងសារៈសំខាន់នៃការអភិរក្ស។ បុគ្គលិកសេវាកម្ម រួមមានបុគ្គលិកជាច្រើនផ្នែក ដូចជាអ្នកទទួលភ្ញៀវ អ្នករៀបចំម្ហូបអាហារ និង អ្នកផ្តល់សេវាកម្មផ្សេងៗទៀតសម្រាប់ភ្ញៀវ។ ពួកគេធានាបាននូវផាសុកភាព និងបទពិសោធន៍ដ៏ល្អរបស់ភ្ញៀវទេសចរ។ ការលក់ដូរវត្ថុអនុស្សាវរីយ៍ ជាឱកាសសម្រាប់ ប្រជាជនក្នុងការបង្កើត និងលក់ផលិតផលសិប្បកម្មក្នុងស្រុក ដល់ភ្ញៀវទេសចរ។ នេះមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់វប្បធម៌ និងផលិតផលក្នុងស្រុកផងដែរ។ ការងារទាំងនេះផ្តល់ប្រាក់ចំណូលដល់គ្រួសារ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នៅជុំវិញដែនជម្រក។ ដែនជម្រកដំរីប្រកបដោយក្រមសីលធម៌ ផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ដល់សហគមន៍មូលដ្ឋានតាមរយៈភ្ញៀវទេសចរ។ ពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំណូល ដល់ប្រជាជនក្នុងតំបន់។ ភ្ញៀវទេសចរចំណាយលើសេវាកម្មជាច្រើន ដែលជំរុញសេដ្ឋកិច្ចក្នុងស្រុក រួមមាន សំបុត្រចូលទស្សនា ស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ និងសេវាកម្មផ្សេងៗទៀត។ សំបុត្រចូលទស្សនា គឺជា កម្រៃចូលដែនជម្រក ដែលជាប្រភពចំណូលផ្ទាល់សម្រាប់ទ្រទ្រង់ប្រតិបត្តិការ និងការថែទាំដំរី។ ភ្ញៀវទេសចរត្រូវការ ការស្នាក់នៅតាមផ្ទះសំណាក់ ឬសណ្ឋាគារក្នុងតំបន់ ដែលបង្កើតចំណូលផ្ទាល់ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក។ ការទិញ ម្ហូបអាហារ និងភេសជ្ជៈពីអាជីវកម្មក្នុងស្រុក ដូចជាភោជនីយដ្ឋាន ឬតូបលក់ដូរ ជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ ភ្ញៀវទេសចរប្រើប្រាស់ សេវាកម្មដឹកជញ្ជូនផ្សេងៗទៅកាន់ និងចេញពីដែនជម្រក ដែលផ្តល់ចំណូលដល់អ្នកបើកបរ និងអាជីវកម្មដឹកជញ្ជូនក្នុងតំបន់។ សេវាកម្មផ្សេងៗទៀត រួមមានការទិញ វត្ថុអនុស្សាវរីយ៍ ផលិតដោយដៃ ឬ សេវាកម្មផ្សេងៗទៀតដែលផ្តល់ដោយសហគមន៍ ដូចជាមគ្គុទ្ទេសក៍មូលដ្ឋាន ដែលទាំងអស់នេះជួយបង្កើនប្រាក់ចំណូលបន្ថែម។ ការចំណាយទាំងនេះរួមគ្នាបង្កើតបានជាចរន្តសាច់ប្រាក់ដ៏សំខាន់មួយចូលទៅក្នុងសហគមន៍ ដែលជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ដែនជម្រកដំរីមិនត្រឹមតែផ្តល់ឱកាសការងារនោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់ អភិវឌ្ឍន៍ជំនាញ ដល់ប្រជាជនមូលដ្ឋានផងដែរ។ ពួកគេអាចទទួលបាន ការបណ្តុះបណ្តាល និងរៀន ជំនាញថ្មីៗដ៏មានតម្លៃ ដែលចាំបាច់សម្រាប់វិស័យទេសចរណ៍ និងការអភិរក្ស។ ជំនាញទាំងនោះរួមមាន ទេសចរណ៍ប្រកបដោយក្រមសីលធម៌ ការថែទាំសត្វព្រៃ និងការគ្រប់គ្រងបរិស្ថាន។ បុគ្គលិកត្រូវបានបង្រៀនពីរបៀបធ្វើជាមគ្គុទ្ទេសក៍ល្អ ការទំនាក់ទំនងជាមួយភ្ញៀវប្រកបដោយវិជ្ជាជីវៈ និងការផ្តល់បទពិសោធន៍ប្រកបដោយការគោរពចំពោះសត្វ និងបរិស្ថាន។ នេះជួយធានាថាភ្ញៀវទទួលបានការយល់ដឹងត្រឹមត្រូវ និងចូលរួមក្នុងសកម្មភាពដែលមានទំនួលខុសត្រូវ។ បុគ្គលិកទទួលបានចំណេះដឹង និងបច្ចេកទេសជាក់ស្តែងក្នុងការថែទាំដំរី។ នេះរួមបញ្ចូលទាំងការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភត្រឹមត្រូវ និងឥរិយាបថធម្មជាតិរបស់ដំរី ដើម្បីធានាបាននូវសុខុមាលភាពរបស់ពួកវា។ ពួកគេរៀនពីរបៀបថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិក្នុងដែនជម្រក។ ជំនាញនេះមានសារៈសំខាន់ក្នុងការធានានិរន្តរភាពបរិស្ថាន រក្សាបាននូវទីជម្រកធម្មជាតិសម្រាប់ដំរី និងសត្វព្រៃដទៃទៀត។ ការបណ្ដុះបណ្ដាលទាំងនេះជួយបុគ្គលិកមានសមត្ថភាពពេញលេញក្នុងការរួមចំណែកដល់ការអភិរក្សដំរី និងការអភិវឌ្ឍន៍សហគមន៍។ ដែនជម្រកសត្វព្រៃមិនត្រឹមតែផ្តោតលើការអភិរក្សដំរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់វប្បធម៌ និងមោទកភាពរបស់សហគមន៍មូលដ្ឋានទៀតផង។ ពួកគេអាចធ្វើបានតាមរយៈការបញ្ចូល សកម្មភាពវប្បធម៌ក្នុងស្រុក ទៅក្នុងបទពិសោធន៍ទេសចរណ៍។ នេះផ្តល់ឱកាសដ៏ល្អសម្រាប់សហគមន៍ក្នុងការ បង្ហាញពីអត្តសញ្ញាណ ទំនៀមទម្លាប់ និងមរតកវប្បធម៌ របស់ខ្លួនដល់ភ្ញៀវទេសចរ។ ឧទាហរណ៍ អាចមានការសម្តែងរបាំប្រពៃណី ការបង្ហាញពីរបៀបធ្វើសិប្បកម្ម ឬការរៀបចំម្ហូបអាហារក្នុងស្រុក។ ការធ្វើបែបនេះមិនត្រឹមតែជួយ ពង្រឹងមោទកភាពជាតិ របស់ប្រជាជនមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំង ទាក់ទាញភ្ញៀវទេសចរឲ្យស្វែងយល់ពីប្រទេសកម្ពុជាកាន់តែស៊ីជម្រៅ តាមរយៈបទពិសោធន៍ពិតៗ និងមានន័យ។ នេះបង្កើតបានជាចំណងដ៏រឹងមាំរវាងការអភិរក្សធម្មជាតិ និងការលើកស្ទួយវប្បធម៌។ សរុបមក ដែនជម្រកសត្វព្រៃ និង បទពិសោធន៍ជាមួយដំរីប្រកបដោយក្រមសីលធម៌ គឺជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅកម្ពុជា។ គំរូនេះមិនត្រឹមតែជាមធ្យោបាយដ៏ប្រសើរក្នុងការ អភិរក្សដំរីដែលជិតផុតពូជ ដោយផ្តល់ទីជម្រកសុវត្ថិភាព និងការថែទាំត្រឹមត្រូវដល់ពួកវាប៉ុណ្ណោះទេ។ លើសពីនេះ វាក៏ជា គំរូនៃទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលផ្តល់ ផលប្រយោជន៍ជាច្រើន ដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន បរិស្ថាន សង្គម និងសេដ្ឋកិច្ចក្នុងតំបន់។ ដែនជម្រកទាំងនេះរួមចំណែកដល់ការការពារបរិស្ថានតាមរយៈការ ការពារទីជម្រកធម្មជាតិ របស់ដំរី និងប្រភេទសត្វព្រៃដទៃទៀត។ នេះជួយរក្សាបាននូវ ជីវចម្រុះ ដ៏សម្បូរបែបនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ក្នុងទិដ្ឋភាពសង្គម ដែនជម្រកជួយ លើកកម្ពស់វប្បធម៌ ក្នុងស្រុក តាមរយៈការបង្ហាញពីទំនៀមទម្លាប់ដល់ភ្ញៀវទេសចរ។ ជាមួយគ្នានេះដែរ វាបង្កើន ការអប់រំ និង ការយល់ដឹងអំពីសត្វព្រៃ ជាពិសេសដំរី ដែលជួយបណ្ដុះស្មារតីស្រឡាញ់ និងការទទួលខុសត្រូវចំពោះធម្មជាតិ។ ដែនជម្រកជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្កើតការងារ សម្រាប់ប្រជាជនក្នុងស្រុក។ ជាមួយគ្នានេះដែរ វាជួយ បង្កើនចំណូល តាមរយៈទេសចរណ៍ និង អភិវឌ្ឍន៍ជំនាញ ថ្មីៗសម្រាប់សហគមន៍មូលដ្ឋាន ដែលធានានូវជីវភាពប្រសើរឡើង។ ដូច្នេះហើយ ការវិនិយោគ និងការពង្រីកគំរូដែនជម្រកដំរីក្រមសីលធម៌ គឺពិតជាមានសារៈសំខាន់សម្រាប់អនាគតដ៏រឹងមាំទាំងដំរី និងសហគមន៍កម្ពុជា។